ដើម្បីចាប់ផ្តើមដាំខ្នុរឲ្យបានជោគជ័យ កសិករចាំបាច់ត្រូវយល់ដឹងពីរបៀប ដំណាក់កាល និងដំណើរការនៃការដាំដុះយ៉ាងត្រឹមត្រូវតាមលក្ខខណ្ឌជាក់ស្តែងនៃសង្គមខ្មែរ។ ដំបូងឡើយ គេត្រូវចាប់ផ្តើមពីការជ្រើសរើសពូជល្អ ដែលភាគច្រើនគេនិយមដាំពូជខ្នុរបំបៅ ឬខ្នុរណាំងការ៉ុត។ ពូជទាំងនេះផ្តល់ផលល្អ ឆាប់បានផ្លែ មានខ្នុបច្រើន សាច់ក្រាស់ និងមានរសជាតិផ្អែមល្អ ដែលជាតម្រូវការទីផ្សារដ៏សំខាន់។ ដំណាក់កាលដំបូងបំផុតគឺការរៀបចំថ្នាលបណ្តុះកូន ដោយជ្រើសរើសទីដីខ្ពស់មិនលិចទឹក មានពន្លឺថ្ងៃគ្រប់គ្រាន់។ ការលើករងត្រូវមានកម្ពស់ប្រហែលពី ២ ទៅ ៤ តឹក និងទទឹងប្រហែល ១ ម៉ែត្រ។ ដីសម្រាប់បណ្តុះត្រូវលាយជាមួយជីកំប៉ុស្ត អង្កាម និងដីខ្សាច់ក្នុងសមាមាត្រសមស្រប។ ក្រោយពីលើករងរួច កសិករត្រូវកាប់ដីហាលថ្ងៃរយៈពេល ២-៣ សប្តាហ៍ ដើម្បីសម្លាប់មេរោគ សត្វល្អិត និងស្មៅចង្រៃ។ ដំណាក់កាលបន្តគឺការបណ្តុះគ្រាប់ ឬការផ្សាំ ដោយកប់គ្រាប់ខ្នុរចន្លោះប្រហែល ២ តឹកពីគ្នា។ នៅពេលកូនខ្នុរមានអាយុប្រហែលមួយខែ ត្រូវគាស់កូនខ្នុរទៅផ្សាំក្នុងថង់បណ្តុះជាលក្ខណៈបុគ្គល។ បន្ទាប់មកទៀតគឺជាការរៀបចំរណ្តៅដាំ ដែលជាទូទៅត្រូវជីករណ្ដៅទំហំចាប់ពី ៤ តឹកបួនជ្រុងដល់ ៨ តឹកបួនជ្រុង។ មុននឹងដាំ គួររោយកំបោរស និងថ្នាំកណ្ដៀរមួយចំនួនតូចនៅបាតរណ្តៅដើម្បីការពារសត្វល្អិតចង្រៃ។ បន្ទាប់មកត្រូវដាក់ជីធម្មជាតិដូចជា ផេះ អង្កាម ឬលាមកសត្វជាជីទ្រាប់បាត។ ក្រោយដាក់ជីទ្រាប់បាតរួច ត្រូវទុកចោលក្នុងរយៈពេលពី ២ ទៅ ៣ សប្តាហ៍មុននឹងចាប់ផ្តើមដាំ។ ចំពោះគម្លាតដាំ គួរមានប្រវែងពី ៣ ទៅ ៣.៥ ម៉ែត្រសម្រាប់ពូជថ្មី ឬពី ៨ ទៅ ១២ ម៉ែត្រសម្រាប់ពូជធម្មតាដើម្បីឲ្យដើមលូតលាស់ល្អ។ ដំណើរការដាំគឺត្រូវបកថង់កូនខ្នុរដោយប្រុងប្រយ័ត្នកុំឲ្យបែកដី រួចដាក់កូនខ្នុរចូលក្នុងរណ្តៅ។ បន្ទាប់ពីលុបដីហើយ ត្រូវសង្កត់ដីថ្នមៗ រួចយកមែកឈើដោតចងទប់កូនខ្នុរដើម្បីការពារខ្យល់បោកបក់។ ការថែទាំមានសារៈសំខាន់ណាស់ ដោយកូនខ្នុរដែលមានអាយុតិចជាងមួយឆ្នាំ ត្រូវស្រោចទឹកឲ្យបានពី ១ ទៅ ២ ដងក្នុងមួយសប្តាហ៍នៅរដូវប្រាំង។ នៅខែវស្សាវិញ ត្រូវពូនគល់ការពារទឹកលិចនៅខែវស្សា។ ការដាក់ជីបំប៉នគួរធ្វើឡើងពីរដងក្នុងមួយឆ្នាំ គឺនៅដើមរដូវវស្សា (ខែមិថុនា) និងចុងរដូវវស្សា (ខែកញ្ញា)។ គេអាចប្រើជីផ្សំ NPK ដូចជា ១៥-១៥-១៥ លាយជាមួយជីធម្មជាតិដូចជាអាចម៍មាន់ ឬអាចម៍គោ ហើយកប់ធ្វើជាកំពែងជុំវិញដើម។ ប្រសិនបើមានសត្វល្អិតស៊ីត្រួយ កសិករត្រូវប្រើថ្នាំសម្លាប់សត្វល្អិតដើម្បីការពារកំណើនលូតលាស់របស់ដើម។ នៅពេលដែលខ្នុរចាប់ផ្តើមមានក្តិប ត្រូវបាញ់ថ្នាំការពារក្តិបលាយជាមួយថ្នាំបំប៉នជំនួយផ្លែដើម្បីកុំឲ្យជ្រុះក្តិប។ ការកាត់តែងមែកក៏ជាផ្នែកសំខាន់មួយដែរ ដោយនៅឆ្នាំទីមួយ គួរកាត់ត្រួយចុងចេញដើម្បីឲ្យមែកដុះចេញច្រើន និងទទួលផលបានឆាប់។ ផ្អែកលើការផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងប្រទេស ខេត្តកំពង់ចាម ត្រូវគេដឹងថា ជាខេត្តដែលមានប្រជាជនដាំខ្នុរច្រើនជាងគេ។ ខេត្តនេះផ្គត់ផ្គង់ផ្លែខ្នុរដ៏សម្បូរបែបបំផុតទៅកាន់ទីផ្សារ ខណៈដែលខេត្តដទៃទៀតដូចជាបាត់ដំបង និងកំពង់ស្ពឺក៏មានការដាំដុះយ៉ាងច្រើនផងដែរ។ ប្រភេទខ្នុរដែលដាំនៅតាមផ្លូវជាតិលេខ ៤ ម្ដុំពេជ្រនិល ឬគិរីរម្យ ភាគច្រើនជាពូជខ្នុរបាយស្រា និងខ្នុរម៉ាឡេ។ ចំពោះរដូវដែលប្រជាជនចាប់ផ្តើមដាំខ្នុរ គឺល្អបំផុតនៅដើមរដូវវស្សា។ ការដាំនៅដើមរដូវវស្សាគឺចាប់ពីខែឧសភាដល់ខែមិថុនា ដែលមានទឹកភ្លៀងជាប្រចាំ។ ទឹកភ្លៀងនេះជួយសម្រួលដល់ការថែទាំនិងការស្រោចស្រពកូនខ្នុរដែលទើបដាំថ្មី។ ទោះយ៉ាងណាក៏ដោយ ចំពោះដីដែលជាំទឹក ឬមានប្រព័ន្ធធារាសាស្រ្តគ្រប់គ្រាន់ កសិករក៏អាចចាប់ផ្តើមដាំនៅគ្រប់រដូវបានដែរ។ ទាក់ទងនឹងការនាំចេញនិងការលក់ដូរនៅផ្សារក្នុងស្រុកវិញ ផ្លែខ្នុរខ្មែរត្រូវបានលក់ដូរយ៉ាងទូលំទូលាយ។ ផ្លែខ្នុរដែលលក់នៅផ្សារក្នុងស្រុក ភាគច្រើនមានតម្លៃចន្លោះពី ៣០០០ ទៅ ៥០០០ រៀលក្នុងមួយគីឡូក្រាម។ ផ្លែខ្នុរដែលមានគុណភាពល្អ រសជាតិផ្អែម និងសាច់ក្រាស់ តែងតែមានតម្រូវការខ្ពស់ពីអ្នកទិញ។ ប្រភេទខ្នុរខ្មែរណាំងការ៉ុតក៏ជាប្រភេទមួយដែលកំពុងមានតម្រូវការខ្ពស់ទាំងក្នុងស្រុក និងសម្រាប់នាំចេញ។ ការនាំចេញភាគច្រើនគឺសម្រាប់លក់ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទៅកាន់ប្រទេសវៀតណាម និងប្រទេសចិន។ បច្ចុប្បន្ន កម្ពុជាកំពុងតែជំរុញ និងចរចាបើកច្រកទីផ្សារផ្លូវការជាមួយប្រទេសចិនបន្ថែមទៀតសម្រាប់ផ្លែខ្នុរ។ កន្លងមក ការនាំចេញផ្លែខ្នុរទៅកាន់ប្រទេសចិនធ្លាប់បានធ្លាក់ចុះរង្វង់ ៧០% ដោយសារបញ្ហាមិនទាន់បានចុះបញ្ជីផ្លូវការ។ ផ្លែខ្នុរដែលត្រូវតាមស្តង់ដារនាំចេញ ភាគច្រើនត្រូវមានទម្ងន់ចាប់ពី ៩ គីឡូឡើងទៅ និងមានសណ្ឋានមូលល្អ។ ការប្រមូលផលភាគច្រើនត្រូវបានធ្វើឡើងដោយឈ្មួញកណ្តាលដែលចុះទៅប្រមូលទិញដល់ចម្ការផ្ទាល់តែម្តង។ ដូច្នេះហើយ ការដាំខ្នុរនៅកម្ពុជាគឺជាវិស័យកសិកម្មមួយដែលមានសក្តានុពលខ្ពស់សម្រាប់សេដ្ឋកិច្ចជាតិ។ ការវិនិយោគលើវិស័យនេះនឹងជួយបង្កើនចំណូលសម្រាប់កសិករនិងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ការយល់ដឹងពីដំណាក់កាលនីមួយៗនៃការដាំដុះគឺជារឿងសំខាន់បំផុត ដើម្បីធានាបាននូវការទទួលបានផលខ្ពស់។